នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន មិត្តភាពមិនត្រូវបានកំណត់ត្រឹមតែដោយកត្តាដូចជាឋានៈ ឬវណ្ណៈសង្គមនោះទេ តែវាមានលក្ខណៈពិសេសត្រង់ថាអាចលូតលាស់និងរីកចម្រើនបានទោះបីជាមានភាពខុសគ្នាយ៉ាងណាក៏ដោយ។ ទោះបីជាសង្គមមានភាពស្មុគស្មាញ និងមានការបែងចែកជាច្រើនកម្រិតក៏ដោយ ក៏ចំណងមិត្តភាពនៅតែអាចផ្សារភ្ជាប់មនុស្សដែលមានប្រភពខុសគ្នាឲ្យមានភាពជិតស្និទ្ធជាមួយគ្នាបានយ៉ាងរឹងមាំ។ វាជាការបង្ហាញយ៉ាងច្បាស់អំពីតម្លៃនៃភាពស្មោះត្រង់និងការយល់ចិត្តដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ ហើយបានបង្រៀនយើងឲ្យទទួលស្គាល់នូវតម្លៃរបស់មនុស្សតាមរយៈចរិតលក្ខណៈរបស់ពួកគេ មិនមែនដោយសារតែឋានៈនោះទេ។ មិត្តភាពបែបនេះតម្រូវឲ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងសងខាងដើម្បីកសាងការជឿទុកចិត្តនិងការយល់ដឹងពីគ្នាទៅវិញទៅមក។ ការឆ្លងកាត់នូវឧបសគ្គនិងភាពខុសគ្នាបានធ្វើឲ្យមិត្តភាពនេះកាន់តែមានអត្ថន័យនិងភាពរឹងមាំខ្លាំងបំផុត។ វាក៏ជាការឆ្លុះបញ្ចាំងពីលក្ខណៈបើកចំហរនិងភាពបត់បែនរបស់ប្រជាជនខ្មែរក្នុងការបង្កើតទំនាក់ទំនងដ៏ជ្រាលជ្រៅដោយគ្មានការរើសអើង។ នៅក្នុងបរិបទសង្គមខ្មែរ វណ្ណៈ ឬឋានៈសង្គមមិនត្រូវបានកំណត់ត្រឹមតែដោយពាក្យសាមញ្ញៗនោះទេ តែវាជាការបូកបញ្ចូលគ្នានៃកត្តាជាច្រើនយ៉ាងស្មុគស្មាញ។ កត្តាដែលសំខាន់បំផុតគឺប្រាក់ចំណូល និងទ្រព្យសម្បត្តិ ដែលជាលក្ខណៈកំណត់ពីវណ្ណៈខ្ពស់ កណ្តាល និងទាបនៅក្នុងសង្គម។ គ្រួសារដែលមានប្រាក់ចំណូលខ្ពស់ និងទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនតែត្រូវបានគេចាត់ទុកថាជាក្រុមវណ្ណៈខ្ពស់ ហើយពួកគេក៏មានឱកាសកាន់តែច្រើនក្នុងការទទួលបានការអប់រំនិងសេវាកម្មសុខាភិបាលល្អៗផងដែរ។ កត្តាមួយទៀតដែលសំខាន់នោះគឺកម្រិតនៃការអប់រំនិងមុខតំណែង ដែលត្រូវបានគេចាត់ទុកជាសូចនាករមួយសម្រាប់វណ្ណៈសង្គមផងដែរ។ មនុស្សដែលមានការអប់រំខ្ពស់និងមានមុខតំណែងល្អនៅក្នុងស្ថាប័នរដ្ឋឬឯកជនតែងតែត្រូវបានគេគោរពនិងកោតសរសើរច្រើនជាងអ្នកដទៃ។ ប្រវត្តិគ្រួសារ និងកេរ្តិ៍ឈ្មោះក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការកំណត់ឋានៈសង្គម។ ក្រុមគ្រួសារដែលមានខ្សែស្រឡាយរាជវង្ស អ្នកនយោបាយល្បី ឬក្រុមអ្នកជំនួញធំៗតែងតែមានកិត្តិយសនិងកេរ្តិ៍ឈ្មោះខ្ពស់នៅក្នុងសង្គម។ កត្តាទាំងនេះបានបង្កើតនូវការបែងចែកមិនផ្លូវការ ដែលកំណត់នូវរង្វង់សង្គមនិងឱកាសក្នុងការបង្កើតទំនាក់ទំនងរបស់មនុស្សម្នាក់ៗ។ ទោះបីជាបែបនេះក៏ដោយ ក៏ទំនាក់ទំនងនិងការគោរពគ្នានៅតែអាចកើតមានបាននៅគ្រប់កម្រិតនៃវណ្ណៈសង្គមផងដែរ។ ការកសាងមិត្តភាពឆ្លងកាត់វណ្ណៈ ឬឋានៈសង្គមតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលទាមទារការយោគយល់ខ្ពស់។ ភាពខុសគ្នានៃរបៀបរស់នៅគឺជាបញ្ហាប្រឈមមួយដ៏ធំបំផុតដែលមិនអាចមើលរំលងបាន។ ឧទាហរណ៍ មិត្តភក្តិម្នាក់ដែលមកពីគ្រួសារអ្នកមានអាចមានទម្លាប់ដើរលេងនៅកន្លែងថ្លៃៗ ខណៈដែលម្នាក់ទៀតអាចមានលទ្ធភាពត្រឹមតែដើរលេងនៅកន្លែងធម្មតាៗ។ ភាពខុសគ្នានៃតម្លៃនិងទស្សនៈក៏ជាកត្តាមួយដ៏សំខាន់ដែលធ្វើឲ្យពួកគេមិនអាចយល់ពីគ្នាបាន។ មិត្តភក្តិម្នាក់អាចផ្តោតលើការប្រកួតប្រជែងនិងភាពជោគជ័យ ខណៈដែលម្នាក់ទៀតអាចផ្តោតលើភាពសុខសាន្តនិងតម្លៃគ្រួសារ។ សម្ពាធពីសង្គមនិងក្រុមគ្រួសារក៏ជាបញ្ហាប្រឈមមួយដែលមិនអាចមើលរំលងបាន។ មិត្តភក្តិម្នាក់អាចត្រូវបានក្រុមគ្រួសារជំរុញឱ្យរាប់អានតែជាមួយមនុស្សដែលមានវណ្ណៈដូចគ្នា ឬខ្ពស់ជាងខ្លួន។ ពួកគេអាចត្រូវបានគេមើលងាយឬរិះគន់ពីអ្នកដទៃ ដែលបានធ្វើឱ្យពួកគេមានការលំបាកក្នុងការបន្តទំនាក់ទំនងមិត្តភាព។ ការយល់ច្រឡំអំពីទំនាក់ទំនងក៏ជាកត្តាមួយដែលធ្វើឲ្យមិត្តភាពនេះមានភាពតានតឹង។ ឧទាហរណ៍ មិត្តភក្តិដែលមកពីវណ្ណៈទាបអាចមានអារម្មណ៍ថាខ្លួនត្រូវបានគេទាក់ទងតែដើម្បីផលប្រយោជន៍ ចំណែកឯមិត្តភក្តិដែលមកពីវណ្ណៈខ្ពស់អាចមានអារម្មណ៍ថាខ្លួនត្រូវបានគេទាក់ទងដោយមើលឃើញតែទ្រព្យសម្បត្តិប៉ុណ្ណោះ។ បញ្ហាប្រឈមទាំងនេះទាមទារឲ្យមានការអត់ធ្មត់ ភាពបើកចំហរនិងការយោគយល់ខ្ពស់ដើម្បីឲ្យមិត្តភាពនេះនៅតែមាននិរន្តរភាពបាន។ មិត្តភាពឆ្លងវណ្ណៈអាចកើតមាននិងមានភាពរឹងមាំបានដោយការផ្តោតលើតម្លៃដ៏ពិតប្រាកដដែលមិនត្រូវបានកំណត់ដោយទ្រព្យសម្បត្តិឬឋានៈសង្គម។ កត្តាដែលសំខាន់បំផុតគឺការគោរពគ្នាទៅវិញទៅមក។ ការទទួលស្គាល់នូវតម្លៃរបស់គ្នាទៅវិញទៅមកដោយគ្មានការរើសអើងនឹងធ្វើឲ្យមិត្តភាពកាន់តែមានភាពរឹងមាំ។ ការយល់ដឹងថា មនុស្សម្នាក់ៗមានការតស៊ូផ្ទាល់ខ្លួនដែលអ្នកដទៃមិនបានដឹងក៏ជាកត្តាមួយដ៏សំខាន់ផងដែរ។ ការស្វែងរកចំណុចដូចគ្នាក៏ជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការកសាងមិត្តភាពឆ្លងវណ្ណៈ។ ពួកគេអាចមានចំណង់ចំណូលចិត្តដូចគ្នា ដូចជាការលេងកីឡា ឬចំណង់ចំណូលចិត្តខាងតន្ត្រីដែលបានធ្វើឲ្យពួកគេអាចមានការសន្ទនាបាន។ ការផ្តោតលើចំណុចរួមនេះបានធ្វើឲ្យមិត្តភាពមានមូលដ្ឋានគ្រឹះរឹងមាំ ដែលមិនត្រូវបានកំណត់ដោយកត្តាខាងក្រៅ។ ការបើកចំហរក្នុងការទំនាក់ទំនងក៏ជាចំណុចដ៏សំខាន់មួយដែលអ្នកមិនគួររំលង។ ការនិយាយដោយបើកចំហរអំពីការលំបាកក្នុងជីវិតអាចជួយឲ្យមិត្តភក្តិកាន់តែយល់ចិត្តគ្នាបានច្បាស់។ វាក៏ជាការបំបាត់នូវការយល់ច្រឡំដែលបានកើតឡើងផងដែរ។ ការជួយយកអាសាគ្នាដោយស្មោះត្រង់គឺជាការបង្ហាញដ៏ល្អមួយដែលធ្វើឲ្យមិត្តភាពមានភាពរឹងមាំ។ មិត្តភក្តិដែលមកពីវណ្ណៈខ្ពស់អាចផ្តល់ឱកាសក្នុងការងារ ឬការអប់រំ ខណៈដែលមិត្តភក្តិមកពីវណ្ណៈទាបអាចផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តនិងការលួងលោម។ ការធ្វើបែបនេះបានបង្កើតនូវមិត្តភាពពិតប្រាកដដែលផ្តល់នូវការជួយគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ នៅក្នុងសង្គមខ្មែរមានឧទាហរណ៍ជាច្រើនដែលបានបង្ហាញថា មិត្តភាពឆ្លងវណ្ណៈអាចកើតមាននិងមានភាពរឹងមាំ។ ឧទាហរណ៍ដែលល្បីជាងគេគឺមិត្តភក្តិកាលពីកុមារភាព ដែលបានធំដឹងក្តីជាមួយគ្នា។ នៅពេលដែលមនុស្សនៅក្មេង ពួកគេមិនប្រកាន់ឋានៈ ឬទ្រព្យសម្បត្តិឡើយ ពីព្រោះមិត្តភាពរបស់ពួកគេត្រូវបានកសាងឡើងដោយការលេងល្បែងកម្សាន្តនិងការចែករំលែកអារម្មណ៍ល្អ។ មិត្តភាពបែបនេះអាចនៅបន្តរហូតដល់ធំដឹងក្តី ទោះបីជាពួកគេមានឋានៈខុសគ្នាក៏ដោយ។ ឧទាហរណ៍មួយទៀតគឺមិត្តភក្តិដែលបានជួបគ្នានៅក្នុងសាលារៀន។ នៅក្នុងសាលារៀន មនុស្សដែលមានវណ្ណៈផ្សេងគ្នាអាចក្លាយជាមិត្តភក្តិដោយសារតែពួកគេមានចំណង់ចំណូលចិត្តដូចគ្នាឬចូលចិត្តនិយាយលេងសើចដូចគ្នា។ ការសិក្សានៅក្នុងថ្នាក់តែមួយបានធ្វើឲ្យពួកគេអាចចំណាយពេលជាមួយគ្នាបានច្រើន។ មិត្តភាពនៅក្នុងកន្លែងធ្វើការក៏អាចកើតមានបានផងដែរ។ ការជួយគ្នាទៅវិញទៅមកក្នុងការងារ និងការពិភាក្សាអំពីការលំបាកក្នុងជីវិតអាចជួយឲ្យមិត្តភាពនេះមានភាពរឹងមាំ។ វណ្ណៈមិនអាចកំណត់នូវតម្លៃរបស់មិត្តភាពបានឡើយ។ មិត្តភាពដែលមានភាពរឹងមាំពិតប្រាកដគឺបានមកពីការស្រលាញ់និងការយល់ចិត្តគ្នាទៅវិញទៅមក។ វាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់ៗអាចមានបានក្នុងជីវិតរបស់ខ្លួន។ ការធ្វើដំណើរជីវិតរបស់អ្នកនឹងកាន់តែមានន័យជ្រាលជ្រៅនៅពេលដែលអ្នកមានមិត្តភាពដ៏ល្អ។ វាជាការវិនិយោគលើទំនាក់ទំនងដែលនឹងផ្តល់នូវផលចំណេញដែលមិនអាចកាត់ថ្លៃបាន។